រាហូ គឺជាតួអង្គមួយដ៏សំខាន់នៅក្នុងទេវកថាហិណ្ឌូ និងព្រះពុទ្ធសាសនា ដែលជាតំណាងឱ្យភពមួយក្នុងចំណោមភពនព្វគ្រោះទាំង ៩ ។ វាត្រូវបានគេស្គាល់ថាជាភពបាំងដែលបណ្ដាលឱ្យកើតមានបាតុភូតសូរ្យគ្រាស និងចន្ទគ្រាស។ ដើម្បីយល់ពីប្រវត្តិនៃរាហូ យើងត្រូវត្រឡប់ទៅរឿងព្រេងកាលពីបុរាណដែលទាក់ទងនឹងការកូរសមុទ្រទឹកដោះ។ រឿងព្រេងបានតំណាលថា កាលពីយូរលង់ណាស់មកហើយ ទេវតា និងអសុរៈបានព្រមព្រៀងគ្នាធ្វើការកូរសមុទ្រទឹកដោះដើម្បីស្វែងរក ទឹកអម្រឹត ដែលជាទឹកបរិសុទ្ធដែលអាចផ្ដល់នូវភាពអមត។ ក្នុងប្រតិបត្តិការដ៏ធំនេះ ភ្នំមន្ទរៈ ត្រូវបានប្រើជាអ័ក្សកណ្ដាល ហើយ ស្ដេចនាគវាសុកី ត្រូវបានប្រើជារនាស់។ ទេវតាបានកាន់កន្ទុយនាគ រីឯអសុរៈបានកាន់ក្បាលនាគ ហើយពួកគេបានកូរប្រកួតគ្នាអស់រយៈពេលជាយូរ។ ក្នុងអំឡុងពេលនៃការកូរនេះ វត្ថុមានតម្លៃជាច្រើនបានផុសឡើងពីបាតសមុទ្រ។ រួមទាំងទេវីលក្ស្មី ដំរី បក្សី ព្រះចន្ទ និងជាចុងក្រោយ ព្រះធនវន្តរី ដែលបានកាន់ក្អមទឹកអម្រឹត។ នៅពេលដែលទឹកអម្រឹតបានលេចចេញមក អសុរៈមានបំណងចង់ផឹកមុនគេដើម្បីទទួលបានអមតភាព ហើយមិនចង់ចែករំលែកជាមួយទេវតាឡើយ។ ។ ដើម្បីទប់ស្កាត់ការរំលោភបំពាននេះ ព្រះវិស្ណុបានប្រែក្លាយព្រះអង្គជាទេពធីតានារីដ៏ស្រស់ស្អាតឈ្មោះ មោហិនី។ មោហិនីបានប្រើល្បិចកលដើម្បីបោកបញ្ឆោតអសុរៈឱ្យបែកអារម្មណ៍ ហើយបានចាប់ផ្ដើមចែកទឹកអម្រឹតជូនទេវតាជាមុន។ ក្នុងចំណោមអសុរៈទាំងអស់ មានអសុរៈមួយរូបឈ្មោះ ស្វរភានុ ដែលមានល្បិចកល និងឈ្លាសវៃ។ ស្វរភានុបានចាប់អារម្មណ៍ពីភាពមិនប្រក្រតីនេះមុនគេទាំងអស់។ ហើយបានលួចបន្លំខ្លួនជាទេវតា ដោយអង្គុយនៅចន្លោះព្រះចន្ទ និងព្រះអាទិត្យ។ ពេលដែលមោហិនីកំពុងចែកទឹកអម្រឹត ស្វរភានុបានទទួលចំណែករបស់ខ្លួន ហើយក៏បានផឹកទឹកអម្រឹតបន្តិចបន្តួច។ ប៉ុន្តែ ព្រះចន្ទ និងព្រះអាទិត្យបានចាប់អារម្មណ៍ពីទង្វើរបស់ស្វរភានុ ហើយបន្ទាប់មកក៏បានប្រាប់ព្រះវិស្ណុភ្លាមៗ។ ពេលដឹងរឿង ព្រះវិស្ណុក្នុងរូបមោហិនី បានខឹងសម្បារយ៉ាងខ្លាំង ហើយបានបោះ ចក្រា ទៅកាត់ក្បាលស្វរភានុដាច់ជាពីរ។ ដោយសារស្វរភានុបានផឹកទឹកអម្រឹតរួចហើយ ទើបផ្នែកទាំងពីរនៃរាងកាយរបស់គាត់មិនបានស្លាប់បាត់បង់ជីវិតឡើយ។ ផ្នែកក្បាលត្រូវបានគេស្គាល់ថារាហូ ដែលមានកម្លាំងខ្លាំងពូកែ និងអាចលេបព្រះចន្ទ ឬព្រះអាទិត្យបាន។ រីឯផ្នែកដងខ្លួនដែលគ្មានក្បាល ត្រូវបានគេស្គាល់ថា កេតុ ។ ចាប់តាំងពីពេលនោះមក រាហូ និងកេតុបានក្លាយជាភពបាំងដ៏សំខាន់នៅក្នុងហោរាសាស្ត្រឥណ្ឌា។ ដោយសារតែរាហូមានការឈឺចាប់ និងគំនុំទៅលើព្រះចន្ទ និងព្រះអាទិត្យដែលបានបកអាក្រាតគាត់។ គាត់តែងតែព្យាយាមលេបត្របាក់ភពទាំងពីរនេះម្ដងម្កាលៗ ដែលជាហេតុបណ្ដាលឱ្យកើតមានបាតុភូត សូរ្យគ្រាស និងចន្ទគ្រាស ។ ដោយមានចរិតជាអ្នកអំនួតស្រាប់ រាហូមិនសប្បាយចិត្តនឹងការលើកតម្កើងព្រះសម្មាសម្ពុទ្ធរបស់ភរិយាគាត់ឡើយ។ គាត់បានលាន់មាត់ថា កុដិ ឬខ្លោងទ្វារវិហាររបស់ព្រះពុទ្ធ ក៏គាត់ចូលមិនចុះផង។ ចុះម្ដេចក៏ភរិយាគាត់ថាព្រះពុទ្ធធំជាងគាត់? ដោយសារតែការប្រកាន់ខ្លួននេះ រាហូក៏បានតាំងចិត្តទៅវាស់កម្ពស់ជាមួយព្រះអង្គ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ឈ្វេងយល់ដោយញាណព្រះអង្គផ្ទាល់នូវបំណងរបស់រាហូ ក៏ទ្រង់ពង្រីកខ្លោងទ្វារវិហារវត្តជេតពន ឱ្យធំហួសវិស័យរបស់រាហូ។ ពេលរាហូចូលទៅលបមើលព្រះអង្គកំពុងសឹង គាត់ត្រូវងើយមើលព្រះពុទ្ធ ហាក់បីដូចជាមើលទៅលើអាកាស។ ប៉ុន្តែ រាហូនៅតែមិនបោះបង់ការប្រកាន់របស់ខ្លួនឡើយ។ ថ្ងៃមួយ ព្រះអង្គយាងទៅបិណ្ឌបាត រាហូក៏លបចូលទៅឈរពីខាងក្រោយព្រះអង្គ ចម្ងាយ ៥០ យោជន៍ ហើយព្យាយាមមើល។ គាត់ឃើញព្រះអង្គនៅតែខ្ពស់លើសគាត់ឆ្ងាយ ក៏បានយកឫស្សីមួយដើមប្រវែង ៥០ យោជន៍ ទៅវាស់ពីខាងក្រោយ។ ដោយនៅតែមិនស្មើ គាត់បានព្យាយាមតឫស្សីរហូតដល់មួយពាន់ដើម អស់ពេលមួយព្រឹក បែកញើសហូរជាទឹក ក៏នៅតែមិនអាចវាស់ស្មើនឹងកម្ពស់ព្រះអង្គបានឡើយ។ ក្រោយមកទៀត រាហូមានបំណងចង់ឃើញព្រះអង្គចំពោះព្រះភក្ត្រឱ្យបានជិត ដើម្បីធៀបមើលកម្ពស់ឱ្យអស់ចិត្ត។ គាត់ក៏បាននិម្មិតខ្លួនជា ឈ្លើងព្រ័ត្រ នៅក្នុងស្រះទឹក ដើម្បីលបមើលព្រះអង្គឱ្យច្បាស់។ ស្រាប់តែព្រះអង្គទ្រង់ត្រាស់ហៅថា "ខែរាហូ! អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំមើលតថាគតធ្វើអ្វី?។ ឡើងមក! តថាគតប្រាប់អ្នកឱ្យដឹង! តថាគតធំអ្វីប៉ុណ្ណោះ ពួកព្រហ្មនៅឯឋានព្រហ្មធំជាងតថាគតទៅទៀត"។ រាហូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ឡើងមកដោយក្ដីអៀនខ្មាសភរិយារបស់ខ្លួន ហើយបានសុំតាមព្រះអង្គទៅមើលព្រហ្ម។ ព្រះពុទ្ធក៏អនុញ្ញាតឱ្យរាហូតោងជាយចីវរហោះទៅបិណ្ឌបាតឯឋានព្រហ្ម។ លុះព្រហ្មឃើញរាហូតោងនៅនឹងជាយចីវរដូច្នោះ ក៏ទូលព្រះអង្គថា "ចៃនៅនឹងជាយចីវរព្រះអង្គ"។ រាហូរឹតតែខ្មាសព្រហ្មទៅទៀត ដោយគិតថាខ្លួនធំសម្បើម ឥឡូវបែរជាព្រហ្មហៅខ្លួនថា "ចៃ" ទៅវិញ។ ដោយមិនអាចទ្រាំបាន រាហូក៏លាព្រះអង្គចុះមកទីកន្លែងរបស់ខ្លួនវិញ។ ព្រះអង្គបានផ្ដែផ្ដាំរាហូថា "អ្នកចុះទៅវិញ កុំឈប់នៅពាក់កណ្ដាលផ្លូវ បើស្រេកទឹក កុំឈប់ផឹកទឹកឡើយ"។ ប៉ុន្តែ រាហូបានមកដល់ពាក់កណ្ដាលផ្លូវ ក៏ឃើញស្រះមានទឹកថ្លា និងផ្កាឈូកក្រអូបល្វេងល្វើយ។ គាត់បានភ្លេចពាក្យបណ្ដាំរបស់ព្រះពុទ្ធ ក៏ចុះទៅត្រាំក្នុងទឹកត្រឹមក្លៀក។ ក្រោយមកស្រាប់តែ ដាច់មួយកំណាត់ខ្លួន ធ្លាក់បាត់ទៅ។ ចំណែកឯរឿងដើមកំណើតនៃរាហូ ព្រះអាទិត្យ និងព្រះចន្ទ (តាមបែបព្រះពុទ្ធសាសនា)វិញបានតំណាល់ដូចខាងក្រោម។ រឿងរ៉ាវនេះបានចាប់ផ្ដើមតាំងពីសម័យ ព្រះពុទ្ធវេស្សភូ គង់នៅ។ មានគហបតីប្ដីប្រពន្ធពីរនាក់នៅក្នុងនគរហង្សាបតី ដែលមានសទ្ធាជ្រះថ្លាបានថ្វាយទានដល់ព្រះពុទ្ធអង្គជារៀងរាល់ថ្ងៃ។ ពួកគាត់មានកូនប្រុសបីនាក់ វត្តិ កុមារ (កូនច្បង) ថុល កុមារ (កូនកណ្ដាល) និងទីឃាវុត្ត កុមារ (កូនពៅ)។ ក្រោយពេលដែលមាតាបិតាបានធ្វើមរណកាលទៅ បងប្អូនទាំងបីនាក់បានប្រជុំគ្នាដើម្បីបន្តប្រពៃណីរបស់ឪពុកម្ដាយ។ ដោយដណ្ដាំបាយដាក់បាត្រព្រះសម្មាសម្ពុទ្ធ ដើម្បីរក្សាវង្សត្រកូលមាតាបិតាពួកគេទុក។ ពួកគេបានបែងចែកការងារគ្នាដូចជា វត្តិ កុមារ (បងច្បង) ជាអ្នកកាន់វែកកូរដួសបាយ។ ថុល កុមារ (ប្អូនកណ្ដាល) ជាអ្នកលាងឆ្នាំង ច្រកអង្ករ និងយកទៅដណ្ដាំ ទីឃាវុត្ត កុមារ (ប្អូនពៅ) ជាអ្នកដុតភ្លើង។ នៅពេលដែលប្អូនពៅដុតភ្លើងខ្លាំងពេក ធ្វើឱ្យផ្សែងហុយឡើងសន្ធោរ ហើយឆ្នាំងបាយក៏ប្រែជាខ្មៅមហិមា។ បងច្បង វត្តិ កុមារ ដែលកំពុងកូរបាយក៏ត្រូវផ្សែងចូលភ្នែក។ គាត់ខឹងក៏យកវែកបាយវាយក្បាលប្អូនពៅ ហើយជេរថា "អាឯងដូចម្ដេចក៏ដុតភ្លើងមិនឱ្យឆេះឡើង?។ ទីឃាវុត្ត កុមារ ដែលមិនសប្បាយចិត្តនឹងបង ក៏តបវិញថា បងឯងមិនចេះរិះគិតឱ្យបានវែងឆ្ងាយសោះ ហ៊ានយកវែកវាយក្បាលអញ ដូចជាអញនោះខ្ញុំកំដរ នៅស៊ីឈ្នួលវា"។ ថាហើយ គាត់ក៏បូងដៃដាល់ទៅបងវិញ ក៏កើតមានការប្រវាយប្រតប់ឈ្លោះគ្នា។ ទីឃាវុត្ត កុមារ មានកម្លាំងក៏ស្ទុះទៅយកអង្រែមកវាយសំពងបង។ ឯថុល កុមារ ដែលជាប្អូនកណ្ដាលក៏ស្ទុះទៅជួយបងការពារកុំឱ្យត្រូវវាយ។ លុះបាយឆ្អិនហើយ ពួកគេក៏បានដួសបាយចែកគ្នា។ ចៅវត្តិ កុមារ (បងច្បង) បាន ភាជន៍មាស សម្រាប់ដាក់បាយ។ ថុល កុមារ (ប្អូនកណ្ដាល) បាន ភាជន៍ប្រាក់ សម្រាប់ដាក់បាយ។ ទីឃាវុត្ត កុមារ (ប្អូនពៅ) ដោយមានការអន់ចិត្តនឹងបង បានយំសស្រាក់ ហើយកន្ត្រាក់បាន ភាជន៍ខ្មៅធំ មកដាក់បាយ។ ក្រោយមក ព្រះសម្មាសម្ពុទ្ធវេស្សភូ ក៏យាងមកបិណ្ឌបាត។ កុមារទាំងបីនាក់ក៏ស្ទុះទៅយកបាយដាក់បាត្រព្រះអង្គតែរៀងៗខ្លួន រួចក៏បានតាំងសេចក្តីប្រាថ្នារបស់ពួកគេ។ វត្តិ កុមារ (បងទីមួយ) បានប្រាថ្នាថា "សូមអានិសង្សដែលខ្ញុំដាក់បាត្រនេះ ឱ្យបានទៅកើតជា ព្រះអាទិត្យ ឱ្យមានឫទ្ធានុភាព មានរស្មីច្រាលរន្ទាលដូចមាស សម្រាប់បំភ្លឺសព្វសត្វទាំងពួងក្នុងទ្វីបទាំង ៤ ហើយសូមឱ្យមានអាយុ ៩ លានឆ្នាំ"។ ថុល កុមារ (ប្អូនទីពីរ) បានប្រាថ្នាថា៖ "សូមអានិសង្សដែលខ្ញុំដាក់បាត្រនេះ ឱ្យបានទៅកើតជា ព្រះចន្ទទេវបុត្រ ឱ្យមានពន្លឺភ្លឺច្រាលរន្ទាលដូចជាប្រាក់ ត្រជាក់ដូចកែវមរកត សម្រាប់សត្វលោកក្នុងទ្វីបទាំង ៤ ហើយសូមឱ្យមានអាយុ ៩ លានឆ្នាំ"។ ទីឃាវុត្ត កុមារ (ប្អូនពៅ) ដែលនៅតែមានការអាក់អន់ចិត្ត និងចង់បង្ហាញអំណាចរបស់ខ្លួន បានតាំងសេចក្តីប្រាថ្នាថា "សូមឱ្យមានរូបធំ មានកម្លាំងខ្លាំង មានឫទ្ធានុភាពច្រើនលើសគេក្នុងទ្វីបទាំង ៤។ បើបងទាំងពីរនាក់នេះឃើញខ្ញុំវេលាណា ឱ្យរន្ធត់ញាប់ញ័រខ្លាចខ្ញុំ"។ ក្រោយពីកុមារទាំងបីនាក់បានតាំងប្រាថ្នារួចរាល់ហើយ ព្រះសម្មាសម្ពុទ្ធវេស្សភូ ក៏ទ្រង់ធ្វើភត្តានុមោទនា ហើយយាងត្រឡប់ទៅកាន់វត្តវិញ។ ក្រោយមក កុមារទាំងបីនាក់នោះបានស្លាប់បាត់បង់ជីវិតពីលោកនេះ ហើយបានទៅចាប់បដិសន្ធិឡើងវិញទៅតាមសេចក្តីប្រាថ្នារៀងៗខ្លួន។ វត្តិ កុមារ ដែលជាបងបានទៅកើតជា ព្រះអាទិត្យ។ ថុល កុមារ ដែលជាប្អូនបន្ទាប់បានទៅកើតជា ព្រះចន្ទ។ ទីឃាវុត្ត កុមារ ដែលជាប្អូនពៅបានទៅកើតជា រាហូអសុរិន្ទ។ រឿងនេះបានពន្យល់ពីដើមកំណើតរបស់ភពសំខាន់ៗទាំងបីនេះ តាមរយៈកម្មផល និងសេចក្តីប្រាថ្នារបស់មនុស្ស។